សីដក់ ឬ សីមេលោង ជាប្រភេទល្បែងបែបប្រពៃណីមួយដែលមានលក្ខណៈពហុសាសន៍ដោយសារតែប្រទេស ភាគច្រើននៅទ្វីបអាស៊ីសុទ្ធតែអះអាងថា វាជាប្រភេទកីឡាដែលដូនតារបស់ពួកគេបន្សល់ទុកឲ្យទើបគេបានដាក់ឈ្មោះឲ្យវាថា សីប៉ាក់តាក្រ។ សម្រាប់ប្រទេសកម្ពុជាគេហៅថាសីដក់ ឬ សីមេលោង មានរឿងព្រេងខ្មែរជាច្រើនបានអះអាងពីការលេងសីដក់នេះដូចជាក្នុង រឿងឃុនឆាង-ឃុនផែនជាដើម។ សីដក់ ឬ សីមេលោងជាប្រភេទសីដែលត្បាញ ដោយបន្ទះផ្ដៅ ចាក់ជាក្រឡា ៤ ជ្រុងតូចៗដោយរក្សាទម្រង់សីនេះឲ្យមូលសម្រាប់ទាត់ នឹង ខ្នងជើង ។ សីផ្ដៅ គឺជាសីដែលគេត្បាញពីបន្ទះផ្ដៅ ដែលត្រូវបានគេប្រើសម្រាប់ទាត់ដោយប្រើខ្នងជើង កែងដៃ ជង្គង់ ឬក្បាល ជាដើម។ឯសីពែន គឺជាសីមួយប្រភេទទៀតដែលធ្វើពីស្លាបសត្វ វាមានលក្ខណៈស្រាលជាងសីផ្ដៅ ហើយគេច្រើនប្រើសម្រាប់ការលេងកម្សាន្តដែលមិនតម្រូវឱ្យមានកម្លាំងខ្លាំងប៉ុន្មាននោះទេ។ ហើយសីដក់ និង សីមេលោងនេះមានប្រវត្តិនៅលើទឹកដីកម្ពុជាប្រមាណជាង ៥០០ឆ្នាំមកហើយ ។ សីនេះគេលេងដោយឈរជាវង់ហើយទាត់ឲ្យគ្នាទៅវិញទៅមកដោយពួកគេអាច ប្រើស្មា ជង្គង់ ក្បាលជាដើមការលេងនេះសម្រាប់អ្នកដែលធ្វើឲ្យសីធ្លាក់ដីនោះគេអាចពិន័យដោយដាក់កន្ទុយ បង្អកស្រា ឬ ប្រើពាក្យចំអក ឲ្យទៅតាមការនិយមនៃតំបន់នីមួយៗ ។ របៀបលេង គឺតម្រូវអោយមានមនុស្សម្ខាង ៣ នាក់ដោយមិនគិតពីកីឡាករបម្រុងនោះទេ តែនៅក្នុងការប្រកួតក្រុមនីមួយៗអនុញ្ញាតឲ្យមានកីឡាករតែ ៤ នាក់ប៉ុណ្ណោះដោយរាប់ទាំងកីឡាករបម្រុងម្នាក់ផង ។ កីឡាករបម្រុងម្នាក់នោះអាច ផ្លាស់ប្ដូរបានរហូតដូចកីឡាបាល់ទះដែរ ។ លក្ខខណ្ឌនៃការប្រកួតបើមានក្រុមណាមួយឈ្នះ ២ សិតជាប់គ្នានោះគឺបានឈ្នះជាស្ថាពរ ។ តាមធម្មតាមួយសិតមាន ១៥ពិន្ទុតែក្នុងករណីការប្រកួតឈ្នះ-ចាញ់មួយសិតម្នាក់នោះគឺត្រូវ លេងសិតទី ៣ ទៀតដើម្បីរកអ្នកចាញ់អ្នកឈ្នះដែលសិតទី ៣ នេះលេងដោយកំណត់ពិន្ទុតែ៦ ប៉ុណ្ណោះហើយលេងបាន ៣ ពិន្ទុនឹងធ្វើការផ្លាស់ប្ដូរតារាងគ្នា ។ កីឡាសីនេះក៏ត្រូវបានលេងដោយអនុញ្ញាតឱ្យប៉ះបាល់បាន៣ ដងដែរ ដូចជាកីឡាបាល់ទះអ៊ីចឹង លើសពីនេះ គេក៏អាចប្រើក្បាលដើម្បីលេងបានផងដែរ។ កីឡាករតែម្នាក់ឯងអាចប៉ះបាល់បានទាំង៣ ដងដោយគ្មានបញ្ហាអ្វីឡើយ ខុសពីបាល់ទះដែលតម្រូវឱ្យកីឡាករផ្សេងគ្នាប៉ះបាល់ក្នុងចំណោម៣ប៉ះនោះ។ ចំពោះទីលានសម្រាប់លេងសីដក់ ឬ សីមេលោងមានទទឹង ៦២០ម៉ែត្រ បណ្ដោយ១៣ម៉ែត្រ ។ ទីលានសម្រាប់បុរស និង សម្រាប់នារីមានទំហំប៉ុនគ្នាដោយគ្រាន់តែកំពស់សំណាញ់ខុសគ្នា ដោយសំណាញ់បុរសកំពស់ ១៥៥ សង់ទីម៉ែត្រ ចំពោះសំណាញ់នារី ១៤៥ សង់ទីម៉ែត្រ ។ ទីលានទាំងសងខាងសុទ្ធតែមានផ្ចិតមួយដែលមានកាំ០.៣០ម៉ែត្រ ហើយស្ថិតនៅចម្ងាយពីខ្សែបន្ទាត់ទទឹងខាងក្រោយ២.៤៥ម៉ែត្រនិង ចម្ងាយ៣.០៥ម៉ែត្រពីខ្សែបន្ទាត់បណ្ដោយដែលគេហៅថា រង្វង់វាយសេវា ។ ហើយនៅក្បែរបង្គោលសំណាញ់ជាកន្លែងបោះសេវាដែលមានរាង១ភាគ៤នៃ រង្វង់ដែលមានកាំ០.៩០ម៉ែត្រ ។ គួរបញ្ជាក់ថា របៀបវាយសេវារបស់សីប៉ាក់តាក្រមិនមែនអ្នកវាយសេវានោះចាប់សីទាត់ សំដៅទៅទីម្ខាងទៀតដោយខ្លួនឯងនោះទេ គឺកីឡាករម្នាក់ក្នុងចំណោម ៣ នាក់ជាអ្នកឈរបោះនៅកន្លែងបោះសេវា ។ ក្នុងសម័យទំនើបនេះសីប៉ាក់តាក្រគេលែងត្បាញពីផ្ដៅទៀតហើយ គឺគេផលិតចេញពី ស៊ីនថេទីក ។ សី សម្រាប់បុរសមានទម្ងន់០.៤២ ទៅ០.៤៤ក្រាម ឯ សីសម្រាប់នារីមានទម្ងន់ពី១៥០ ទៅ ១៦០ក្រាម ។ សព្វថ្ងៃនេះវិញ្ញាសាសីប៉ាក់តាក្រ មានលក្ខណៈទ្វេ ដែលលេងម្ខាង ២ នាក់ រីហ្គូ (Regu) ដែលលេងម្ខាង៣នាក់ វិញ្ញាសាជាក្រុម ដែលមានគ្នាម្ខាង១២នាក់គឺមាន ៣ រីហ្គូ (Regu) និងវិញ្ញាសា ហ៊ូប (Hoop) ទាត់សីដាក់កន្ត្រក ។ ការទាត់សីដាក់កន្ត្រកនេះមាន ៨ របៀបគឺ ទាត់ពែនក្នុង ទាត់ពែនក្រៅ ការប្រើស្មាបញ្ជាសី ប្រើក្បាលបញ្ជាសី ប្រើជង្កង់បញ្ជាសីទាត់ដោយខ្នងជើង លោតខ្វែង និង ទាត់ពែនក្រោយ ។ របៀបដែលប្រជាជនកម្ពុជាចូលចិត្តលេងកីឡានេះ នៅតាមភូមិ-ឃុំ ទូទាំងប្រទេស ការលេងសីដក់ជាលក្ខណៈកម្សាន្ត និងមិត្តភាពមានប្រជាប្រិយភាពខ្លាំងណាស់។ ប្រជាជនតែងតែប្រមូលផ្តុំគ្នាលេងកីឡានេះនៅពេលល្ងាច ឬថ្ងៃឈប់សម្រាក ដើម្បីបន្ធូរអារម្មណ៍ និងបង្កើនចំណងមិត្តភាព។ វាជាសកម្មភាពមួយដែលជួយឲ្យសមាជិកសហគមន៍មានភាពស្និទ្ធស្នាលជាមួយគ្នា និងរក្សាបាននូវសុខភាពល្អ។ ការប្រកួតជាលក្ខណៈមិត្តភាពមិនសូវផ្តោតលើលទ្ធផលចាញ់ឈ្នះខ្លាំងពេកនោះទេ គឺសំខាន់ទៅលើការសប្បាយរីករាយ និងការហ្វឹកហាត់រួមគ្នា។ ប្រជាជនកម្ពុជាចូលចិត្តកីឡាសីដក់ដោយសារតែវាជាកីឡាមួយដែលបង្ហាញពី ភាពរហ័សរហួន ភាពបត់បែននៃរាងកាយ និង ជំនាញទាត់បាល់ដ៏អស្ចារ្យ។ អ្នកលេងត្រូវមានលទ្ធភាពលោត ត្រឡប់ខ្លួន ប្រើជើង ជង្គង់ ក្បាល និងទ្រូងដើម្បីទាត់បាល់ឆ្លងសំណាញ់។ ជំនាញទាំងនេះ ធ្វើឲ្យកីឡាសីដក់ក្លាយជាកីឡាដែលគួរឲ្យទាក់ទាញ និងបង្កើនការគាំទ្រពីសំណាក់អ្នកទស្សនា។ ការបង្ហាញពីក្បាច់គុនផ្សេងៗពេលទាត់បាល់ ក៏ជាផ្នែកមួយដែលធ្វើឲ្យកីឡានេះមានភាពរស់រវើកផងដែរ។ នៅតាមទីក្រុងធំៗ ដូចជា ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប អ្នកលេងនៅទីក្រុងច្រើនតែមានការហ្វឹកហាត់បានល្អ មានលក្ខណៈវិជ្ជាជីវៈខ្ពស់ ព្រោះមានបច្ចេកទេសក្បាច់ទាត់ស្ទាត់ជំនាញ និងការប្រកួតប្រជែងគ្នាដើម្បីលទ្ធផលផ្លូវការ។ នៅទីក្រុងមាន ហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរដូចជាទីលានដែលមានស្តង់ដារ និងសម្ភារៈហ្វឹកហាត់ទំនើបៗ សម្រាប់ឱ្យកីទ្បាករហ្វឹកហាត់ និងប្រកួតថ្នាក់ជាតិ។ ការប្រកួតកីឡាសីដក់ត្រូវបានរៀបចំឡើងជាញឹកញាប់ក្នុងលក្ខណៈជាប្រព័ន្ធ រួមមានការប្រកួតលីគ និងពានរង្វាន់ផ្សេងៗជាដើម វាលក្ខណៈដូចទៅនឹងកីឡាអាជីពដទៃទៀតដែរ ដោយមានច្បាប់ទម្លាប់ច្បាស់លាស់ តារាងប្រកួតទៀងទាត់ និងការប្រកួតប្រជែងដើម្បីដណ្តើមជ័យជម្នះផ្លូវការ។ ក្រៅពីនេះ ក៏មានការ ឧបត្ថម្ភ ពីក្រុមហ៊ុនឯកជន ឬអង្គការនានា ដើម្បីទ្រទ្រង់ការអភិវឌ្ឍកីឡាករ និងក្លឹបសីដក់។ ការបណ្ដុះបណ្ដាលកីឡាករវ័យក្មេងក៏ត្រូវបានយកចិត្តទុកដាក់ខ្លាំងនៅតាមទីក្រុងផងដែរ។ ផ្ទុយទៅវិញ នៅតាមខេត្ត ឬជនបទ ការលេងសីដក់ភាគច្រើនមាន លក្ខណៈកម្សាន្ត និងសាមញ្ញ។ នៅតាមតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការលេងកីឡាសីដក់គឺមានកម្រិត ភាគច្រើន គេប្រើប្រាស់ទីលានដីធម្មតា ឬទីធ្លាទូលាយណាមួយដើម្បីលេង។ ការប្រកួតមិនសូវមានលក្ខណៈជាប្រព័ន្ធទេ គឺច្រើនតែរៀបចំឡើងនៅពេលមានពិធីបុណ្យទាន ឬកម្មវិធីពិសេសណាមួយ។ ទោះបីជាការលេងសីដក់នៅតាមខេត្ត ឬជនបទមានលក្ខណៈសាមញ្ញ មិនសូវជាប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតក៏ដោយ ក៏ការចូលរួមរបស់សហគមន៍មានកម្រិតខ្ពស់ និងរឹងមាំ។ នេះគឺដោយសារតែប្រជាជនគ្រប់វ័យ ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ចូលរួមលេងនិងលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងសកម្ម។ ក្រុមជម្រើសជាតិសីដក់កម្ពុជាបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ក្រុមជម្រើសជាតិកម្ពុជាតែងតែចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាធំៗដូចជា កីឡាស៊ីហ្គេម ជាដើម។ កីឡាករ-កីឡាការិនីកម្ពុជាបានបង្ហាញពីសមត្ថភាព និងជំនាញរបស់ខ្លួនក្នុងការប្រកួតកម្រិតតំបន់ ហើយធ្លាប់ទទួលបាន ជោគជ័យ គួរជាទីមោទនៈផងដែរ។ ការចូលរួមទាំងនេះ មិនត្រឹមតែលើកកម្ពស់វិស័យកីឡាសីដក់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយវប្បធម៌ និងកិត្តិនាមរបស់ជាតិនៅលើឆាកអន្តរជាតិ។ ការអភិវឌ្ឍកីឡាសីដក់នៅកម្ពុជាត្រូវបានដឹកនាំដោយ សហព័ន្ធកីឡាសីដក់កម្ពុជា ដែលជាស្ថាប័នកំពូលទទួលខុសត្រូវលើការគ្រប់គ្រង និងអភិវឌ្ឍកីឡានេះ។ ក្រោមការដឹកនាំរបស់សហព័ន្ធ មាន ក្លឹប សមាគមសីដក់ ជាច្រើនត្រូវបានបង្កើតឡើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ក្លឹបទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកីឡាករវ័យក្មេង រៀបចំការប្រកួតក្នុងស្រុក និងផ្សព្វផ្សាយកីឡាសីដក់ទៅកាន់មហាជន។ ចំនួនក្លឹប និងសមាគមទាំងនេះកំពុងបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងប្រជាប្រិយភាពរបស់កីឡាសីដក់នៅក្នុងប្រទេសកម្ពុជា។ ការកើនឡើងនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់សហព័ន្ធ និងភាគីពាក់ព័ន្ធក្នុងការជំរុញវិស័យកីឡានេះឲ្យឈានទៅមុខផងដែរ។